ការរៀបចំតុអាហារមិនមែនត្រឹមតែជាការដាក់ចានឆ្នាំងនោះទេ ប៉ុន្តែវាជាផ្នែកមួយដ៏សំខាន់នៃទំនៀមទម្លាប់ និងវប្បធម៌ដែលឆ្លុះបញ្ចាំងពីការគោរព ការយកចិត្តទុកដាក់ និងរសនិយម។ នៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជាវប្បធម៌ផ្សេងៗទៀត ការរៀបចំតុមានលក្ខណៈខុសប្លែកគ្នាទៅតាមប្រភេទអាហារ ឬតាមឱកាស និងចំនួនភ្ញៀវ។ ជាទូទៅ ការរៀបចំតុអាចបែងចែកជាពីរប្រភេទធំៗគឺ ការរៀបចំតុបែបផ្លូវការ ការរៀបចំតុបែបមិនផ្លូវការ។ ការរៀបចំតុបែបផ្លូវការ ជាធម្មតាគេប្រើប្រាស់សម្រាប់ការទទួលទានអាហារពេលល្ងាចជាលក្ខណៈផ្លូវការ ពិធីជប់លៀងធំៗ ឬឱកាសពិសេស។ ការរៀបចំនេះមានលក្ខណៈស្មុគស្មាញ និងមានរបៀបរបបច្បាស់លាស់ ដោយមានការប្រើប្រាស់សម្ភារៈជាច្រើនដូចជា កម្រាលតុ ចាន ស្លាបព្រា សម កាំបិត កែវ ក្រណាត់ជូតមាត់ គ្រឿងតុបតែង។ កម្រាលតុ គួរប្រើកម្រាលតុស្អាត រៀបរយ និងមានពណ៌សមរម្យ។ ចាន គួរតែមានចានច្រើនប្រភេទដូចជា ចានបាយ ចានសម្ល ចានស៊ុប ចានដាក់បន្លែ និងចានដាក់នំប៉័ង។ ទម្លាប់នៃការរៀបចំតុអាហារបែបប្រពៃណីខ្មែរ ឬវប្បធម៌អាស៊ីជាច្រើន គឺគេតែង ដាក់ចានធំៗសម្រាប់ដាក់សម្ល ឬស៊ុប រួចដាក់ចានតូចៗដែលបានដាក់នៅក្បែរនោះ សម្រាប់បុគ្គលម្នាក់ៗ។ ស្លាបព្រា សម កាំបិត គឺគេដាក់នៅខាងឆ្វេងដៃ ដោយចាប់ពីធំទៅតូច រីកាំបិតដាក់នៅខាងស្តាំដៃចាន ដោយមុខកាំបិតបែរទៅរកចាន។ ចំណែកឯស្លាបព្រាដាក់នៅខាងស្តាំដៃបន្ទាប់ពីកាំបិត និងចង្កឹះសម្រាប់ចាប់ម្ហូបផ្សេងៗទៀត។ កែវ មានកែវទឹក កែវស្រា បើសិនជាទទួលទាន ដាក់នៅខាងស្ដាំដៃផ្នែកខាងលើនៃចាន។ ក្រណាត់ជូតមាត់ អាចបត់ជារាងផ្សេងៗ ហើយដាក់លើចាន ឬនៅខាងឆ្វេងដៃសម។ ណាមួយវិញទៀតក៏ត្រូវមានគ្រឿងតុបតែងដូចជា ថូផ្កា ជើងទៀន ឬវត្ថុតូចៗផ្សេងៗ ដែលជួយបង្កើនសោភ័ណភាពតុ។ ការរៀបចំនេះមានភាពសាមញ្ញជាង ប៉ុន្តែនៅតែរក្សាបាននូវរបៀបរៀបរយនៃទម្រង់ ហើយជាទូទៅគេអាចប្រើប្រាស់ កម្រាលតុ ឬកម្រាលទ្រាប់ចាន ចានបាយ ចានសម្ល ឬចានទូទៅ។ ស្លាបព្រា សម កាំបិត គឺត្រូវដាក់តាមលំដាប់លំដោយដូចគ្នាទៅនឹងបែបផ្លូវការដែរ តែអាចមានចំនួនតិចជាង រួមទាំងកែវទឹក ក្រណាត់ជូតមាត់។ ទំនៀមទម្លាប់ ការរៀបចំតុ នៅពេលទទួលទានអាហារមានគន្លឹះសំខាន់ៗក្នុងការរៀបចំតុដូចជា អនាម័យ ភាពស៊ីសង្វាក់គ្នា គម្លាតសមរម្យ ភាពងាយស្រួល ការតុបតែង។ ម្យ៉ាងទៀតការអនាម័យ ក៏ត្រូវប្រាកដថា ចានឆ្នាំង ស្លាបព្រា សម កាំបិត និងកែវទាំងអស់ស្អាត និងលាងជម្រះបានល្អ។ កុំព្យាយាមប្រើប្រាស់សម្ភារៈដែលជាឈុត ឬមានលំនាំស្រដៀងគ្នា ដើម្បីឱ្យតុមានភាពទាក់ទាញ។ ទុកគម្លាតសមរម្យរវាងចាននីមួយៗ ដើម្បីឱ្យអ្នកទទួលទានមានផាសុខភាព។ រៀបចំសម្ភារៈឱ្យងាយស្រួលដល់អ្នកទទួលទានដែលអាចយកប្រើប្រាស់បាន។ បើអាច គួរមានការតុបតែងបន្តិចបន្តួចដូចជា ផ្កាស្រស់ ឬទៀន ដើម្បីបង្កើនបរិយាកាសរីករាយ។ ម្យ៉ាងវិញទៀត បើមានជាភេសជ្ជៈ ផ្លែឈើស្រស់ៗ និងទឹក ចំពោះចាស់ៗវិញត្រូវមានម្លូស្លាបារី។ ការរៀបចំតុអាហារបង្ហាញពីការគោរពទៅកាន់អ្នកទទួលទាន ក៏ដូចជាបង្កើនរសជាតិ និងបរិយាកាសនៃការទទួលទានអាហារឱ្យកាន់តែមានភាពរីករាយ និងកក់ក្តៅ។ បន្ថែមពីនេះទៅទៀត មិនត្រឹមតែបង្ហាញពីភាពល្អិតល្អន់ប៉ុណ្ណោះទេ តែថែមទាំងជួយឲ្យភ្ញៀវមានអារម្មណ៍ថាត្រូវបានម្ខាស់ផ្ទះទទួលស្វាគមន៍ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ។